ទាត់សី គឺជាកីឡាមួយប្រភេទដែលពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមយុវជន។ វាជាល្បែងប្រជាប្រិយមួយដែលលេងដោយប្រើជើងទាត់បាល់សីឲ្យនៅអណ្ដែតលើអាកាសបានយូរតាមដែលអាចធ្វើទៅបាន។ បាល់សីត្រូវបានគេផលិតឡើងពីវត្ថុធាតុផ្សេងៗគ្នា ដូចជា ផ្ដៅ កៅស៊ូ ឬផ្លែឈើស្ងួតមួយចំនួន ដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតរបស់ដូនតាខ្មែរយើង។ កីឡានេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែថែមទាំងជួយហាត់ប្រាណ ពង្រឹងសាច់ដុំ និងបង្កើនភាពរហ័សរហួនផងដែរ។ ការទាត់សីទាមទារឱ្យអ្នកលេងមាន តុល្យភាព ល្អ និងការសម្របសម្រួលរវាងភ្នែក ជើង និងខួរក្បាល ដើម្បីគ្រប់គ្រងបាល់ឲ្យបានល្អ។ ជាទូទៅ ទាត់សីអាចលេងបានតែម្នាក់ឯង ឬលេងជាក្រុមតូចៗ ដែលបង្កើនភាពបត់បែនរបស់កីឡា។ នៅពេលលេងជាក្រុម គោលបំណងគឺត្រូវបញ្ជូនបាល់សីបន្តគ្នាទៅមក ដោយមិនឱ្យវាធ្លាក់ដល់ដី ដែលនេះបង្ហាញពីស្មារតីសហការគ្នា ។ កីឡាករម្នាក់ៗប្រើប្រាស់បច្ចេកទេសទាត់ផ្សេងៗគ្នា ដូចជាទាត់ដោយ ខ្នងជើង ចុងជើង ឬកែងជើង ដែលបង្កើនភាពសប្បាយរីករាយ។ ទាត់សីត្រូវបានលេងជាញឹកញាប់នៅទីវាល ឬទីធ្លាធំទូលាយ ដែលមានខ្យល់អាកាសបរិសុទ្ធ និងផ្ដល់ភាពស្រស់ស្រាយ។ វាមិនទាមទារនូវឧបករណ៍ច្រើន ឬទីកន្លែងលេងដែលស្មុគស្មាញនោះឡើយ គ្រាន់តែមានបាល់សីមួយគឺគ្រប់គ្រាន់ហើយ ដែលវាបង្ហាញពីភាពសាមញ្ញតែមានតម្លៃ។ ក្នុងឱកាសបុណ្យទាននានា ទាត់សីតែងតែត្រូវបានគេរៀបចំឱ្យមានការប្រកួតប្រជែងយ៉ាងអធិកអធម។ ការប្រកួតទាំងនោះមិនត្រឹមតែជាការបង្ហាញពីជំនាញប៉ុណ្ណោះទេ ថែមទាំងជាការបង្កើនមិត្តភាព និងចំណងសាមគ្គីភាពក្នុងសហគមន៍ផងដែរ។ សំឡេងក្អាកក្អាយ និងសំណើចសប្បាយតែងតែកើតមានឡើងពេលលេងទាត់សី បង្កើតបរិយាកាសយ៉ាងសប្បាយរីករាយ។ កីឡានេះជួយបន្ធូរអារម្មណ៍តានតឹង និងបង្កើតបរិយាកាសរីករាយដល់អ្នកលេង បន្ទាប់ពីការងារនឿយហត់បានផងដែរ។ វាជាមធ្យោបាយដ៏ល្អមួយដើម្បីឱ្យយុវជនអាចចំណាយពេលទំនេរប្រកបដោយប្រយោជន៍ ជៀសវាងអំពើអបាយមុខផ្សេងៗ។ ទាត់សីក៏ជាផ្នែកមួយនៃ វប្បធម៌ប្រពៃណី របស់ខ្មែរយើងដែរ ដែលត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ក្នុងន័យអភិរក្ស។ មានមនុស្សមួយចំនួនអាចទាត់សីបានរាប់រយដងដោយមិនឱ្យធ្លាក់ ដែលបង្ហាញពី ជំនាញដ៏អស្ចារ្យ និងការហ្វឹកហាត់ខ្ជាប់ខ្ជួនរបស់ពួកគេ។ ការអនុវត្តន៍ជាប្រចាំ គឺជាគន្លឹះដើម្បីក្លាយជាអ្នកទាត់សីដ៏ចំណាន ពោលគឺការតស៊ូព្យាយាម ។ បច្ចេកទេសសំខាន់បំផុតគឺការគ្រប់គ្រងបាល់សីឱ្យនៅក្បែរខ្លួនជានិច្ច ដែលទាមទារភាពប៉ិនប្រសប់។ អ្នកលេងខ្លះអាចទាត់សីឆ្លងកាត់គ្នាយ៉ាងស្ទាត់ជំនាញ ហាក់ដូចជាកំពុងរាំរបាំ ឬលេងក្បាច់គុនអីចឹង។ តាមរយៈការទាត់សី អ្នកលេងអាចបង្កើនភាពរឹងមាំនៃសាច់ដុំជើង និងការស៊ូទ្រាំបានយ៉ាងប្រសើរ។ វាជួយពង្រឹងដល់ប្រព័ន្ធបេះដូង សរសៃឈាម និងធ្វើឱ្យសុខភាពរបស់យើងកាន់តែល្អផងដែរ។ កីឡាទាត់សីក៏ត្រូវបានគេមើលឃើញថាមានលក្ខណៈស្រដៀង នឹងកីឡាសីប៉ាក់តាក្រក់ ដែលជាផ្នែកមួយនៃអត្តសញ្ញាណកីឡាជាតិ។ ទោះបីជាមានភាពស្រដៀងគ្នា ក៏ទាត់សីមានលក្ខណៈសាមញ្ញជាង និងអាចលេងដោយសេរី មិនតម្រូវទីលាន ឬសំណាញ់នោះឡើយ។ ក្នុងសម័យទំនើបនេះ ទាត់សីនៅតែរក្សាបាននូវប្រជាប្រិយភាពរបស់ខ្លួនមិនចាញ់កីឡាផ្សេងៗឡើយ ដែលបង្ហាញពីភាពរឹងមាំរបស់វប្បធម៌ខ្មែរ។ សាលារៀនមួយចំនួនក៏បានបញ្ចូលទាត់សីទៅក្នុងកម្មវិធីកីឡារបស់ខ្លួនផងដែរ ដើម្បីលើកកម្ពស់កេរដំណែលរបស់ខ្មែរ។ ក្មេងៗនៅតាមជនបទចូលចិត្តលេងទាត់សីនៅពេលរសៀលក្រោមម្លប់ឈើ ដែលជាទិដ្ឋភាពសាមញ្ញតែមានភាពសប្បាយរីករាយ។ ការលេងទាត់សីជាក្រុម ជួយបង្កើន ការសហការ ការយោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ វាជាកីឡាដែលផ្ដល់ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ព្រោះវាជាការកម្សាន្តបន្ធូរអារម្មណ៍ និងជាលំហាត់ប្រាណ។ ទាត់សីបង្រៀនឱ្យយើងចេះ ផ្តោតអារម្មណ៍ទៅលើបាល់ និងចលនារបស់វា ដើម្បីអាចរក្សាវាឱ្យនៅបានយូរ។ តាមរយៈការលេងកីឡានេះ យើងអាចរៀនសូត្រពី ភាពអត់ធ្មត់ និងការមិនចុះចាញ់ នៅពេលដែលបាល់ធ្លាក់ផងដែរ។ ជារឿយៗ ទាត់សីត្រូវបានគេលេងក្បែរវត្តអារាម ឬទីប្រជុំជន ដែលបង្ហាញពីភាពស្និទ្ធស្នាលជាមួយសហគមន៍។ ដូចនេះ ទាត់សីមិនត្រឹមតែជាកីឡាមួយប្រភេទប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណងភ្ជាប់ទំនាក់ទំនងសង្គម ជាការអភិរក្សកេរដំណែលវប្បធម៌ខ្មែរ និងជាប្រភពនៃសុភមង្គលដ៏សាមញ្ញមួយផងដែរ។